វិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចគឺជា ក្បាលម៉ាស៊ីនដ៏សំខាន់មួយនៃការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ដែលកំពុងបង្កើតនូវឱកាសការងារដ៏សម្បូរបែប និងមានសក្តានុពលខ្ពស់សម្រាប់ប្រជាពលរដ្ឋ ជាពិសេសសម្រាប់ស្ត្រី។ ដើម្បីឆ្លើយតបទៅនឹងកំណើនតម្រូវការធនធានមនុស្សប្រកបដោយគុណភាពនៅក្នុងវិស័យនេះ ស្ថាប័នបណ្តុះបណ្តាលល្បីៗជាច្រើនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបំពាក់បំប៉នជំនាញ ចំណេះដឹង និងឥរិយាបទវិជ្ជាជីវៈដល់យុវនារីខ្មែរ។ លើសពីនោះ ក៏បានត្រួសត្រាយផ្លូវឱ្យពួកគេអាចបម្រើការងារប្រកបដោយប្រសិទ្ធភាព និងទទួលបានជោគជ័យដែរ។ ចំពោះ សាលាសណ្ឋាគារ និងទេសចរណ៍ សាលាបាយ គឺជាសាលាបណ្តុះបណ្តាលសណ្ឋាគារ និងទេសចរណ៍ដ៏ល្បីល្បាញមួយនៅខេត្តសៀមរាប។ សាលានេះផ្តោតលើការផ្តល់ការបណ្តុះបណ្តាលប្រកបដោយគុណភាពខ្ពស់ដល់យុវជន ពិសេសយុវនារីដែលមានជីវភាពខ្វះខាត។ គោលបំណងចម្បងរបស់សាលាបាយគឺ ប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ និងជួញដូរផ្លូវភេទ តាមរយៈការផ្តល់ការអប់រំ និងជំនាញវិជ្ជាជីវៈ។ អ្វីដែលសាលាបាយផ្តល់ជូនរួមមាន ការបណ្តុះបណ្តាលពេញលេញ ការឧបត្ថម្ភពេញលេញ ការអនុវត្តជាក់ស្តែង និងអត្រាការងារខ្ពស់។ ការបណ្តុះបណ្តាលពេញលេញ សម្រាប់វគ្គសិក្សារយៈពេល ១១ ខែ ផ្តោតលើជំនាញសំខាន់ៗក្នុងវិស័យបដិសណ្ឋារកិច្ច រួមមាន ផ្នែកភោជនីយដ្ឋាន ផ្នែកចុងភៅ ផ្នែកលក់ និងទទួលភ្ញៀវ និងផ្នែកបោសសម្អាតបន្ទប់។ ចំពោះ ផ្នែកភោជនីយដ្ឋាន មានដូចជាជំនាញរៀបចំតុ បម្រើសេវាអាហារ និងភេសជ្ជៈ ការទំនាក់ទំនងជាមួយភ្ញៀវ និងការគ្រប់គ្រងបន្ទប់ទទួលទានអាហារផ្សេងៗ។ ផ្នែកចុងភៅវិញ គឺការបង្រៀនពីរបៀបចម្អិនម្ហូបខ្មែរ ម្ហូបអាស៊ី និងម្ហូបអឺរ៉ុប ប្រកបដោយអនាម័យ និងគុណភាព។ ថែមទាំង ជំនាញទទួលភ្ញៀវ ដូចជាចុះឈ្មោះចេញ-ចូល គ្រប់គ្រងការកក់បន្ទប់ និងជំនាញលក់កញ្ចប់ទេសចរណ៍ផ្សេងៗ។ ព្រមទាំងជំនាញរៀបចំបន្ទប់ សម្អាត និងការថែទាំបរិវេណសណ្ឋាគារជាដើម។ សិស្សភាគច្រើនទទួលបានអាហារូបករណ៍ពេញលេញ ដែលរ៉ាប់រងលើថ្លៃសិក្សា អាហារ សម្ភារៈសិក្សា សម្លៀកបំពាក់ និងកន្លែងស្នាក់នៅ។ សាលាបាយក៏មានសណ្ឋាគារបណ្តុះបណ្តាលផ្ទាល់ ដែលអនុញ្ញាតឱ្យសិស្សបានអនុវត្តផ្ទាល់ជាមួយភ្ញៀវទេសចរណ៍ពិតប្រាកដទៀតផង។ គេអាចរៀនពីស្ថានភាពជាក់ស្តែង និងអភិវឌ្ឍជំនាញ "Soft Skills" ដូចជាការដោះស្រាយបញ្ហា និងការធ្វើការងារជាក្រុមជាដើម។ ជាក់ស្ដែង ជាង ៩៨% នៃនិស្សិតបញ្ចប់ការសិក្សាទទួលបានការងារភ្លាមៗនៅក្នុងសណ្ឋាគារ និងភោជនីយដ្ឋានល្បីៗទូទាំងប្រទេស។ សាលាបាយបានផ្តល់ឱកាសយ៉ាងច្រើនដល់យុវនារីឱ្យមានជំនាញច្បាស់លាស់ និងការងារសមរម្យ ដែលជួយពួកគេឱ្យមាន ឯករាជ្យភាពផ្នែកសេដ្ឋកិច្ច និងចៀសផុតពីហានិភ័យផ្សេងៗ។ ពួកគេអាចនឹងក្លាយជាចុងភៅជំនាញ អ្នកគ្រប់គ្រងភោជនីយដ្ឋាន ឬអ្នកទទួលភ្ញៀវនៅក្នុងសណ្ឋាគារលំដាប់ខ្ពស់ទៀតផង។ អង្គការភីអេសអុី (PSE) គឺជាអង្គការមនុស្សធម៌ដ៏ធំមួយដែលបានលះបង់ដើម្បីជួយកុមារ និងយុវជនក្រីក្រនៅកម្ពុជាឱ្យរួចផុតពីភាពក្រីក្រ ដើម្បីទទួលបានអនាគតល្អប្រសើរ។ ក្រៅពីការផ្តល់ការអប់រំទូទៅ ភីអេសអឺក៏មាន មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ដ៏ទូលំទូលាយ ដែលមានវគ្គសិក្សាជាច្រើនពាក់ព័ន្ធនឹងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចផងដែរ។ កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ PSE ក៏ផ្តល់វគ្គសិក្សាជាច្រើនដែលត្រូវបានរៀបចំឡើងដើម្បីបំពេញតម្រូវការទីផ្សារការងារ រួមមាន សាលាបដិសណ្ឋារកិច្ច និងទេសចរណ៍ សាលាដុតនំ និងនំកុម្មង់ ព្រមទាំងជំនាញភាសាអង់គ្លេស និងបារាំងផងដែរ។ សាលាបដិសណ្ឋារកិច្ច និងទេសចរណ៍ បានបង្រៀនជំនាញដូចជា សេវាកម្មភោជនីយដ្ឋាន ចុងភៅ ទទួលភ្ញៀវ និងបោសសម្អាតបន្ទប់ជាដើម។ សាលាដុតនំ និងនំកម្មង់ ក៏បានបង្រៀនពីរបៀបធ្វើនំបុ័ង នំខេក និងនំកុម្មង់ផ្សេងៗដែរ។ សិស្សក៏បានរៀនជំនាញភាសាអង់គ្លេស និងបារាំង ដើម្បីពង្រឹងសមត្ថភាពទំនាក់ទំនងជាមួយភ្ញៀវទេសចរណ៍អន្តរជាតិ ដែលជាកត្តាចាំបាច់សម្រាប់វិស័យនេះផងដែរ។ សិស្សទទួលបាន អាហារូបករណ៍ពេញលេញ អាហារូបត្ថម្ភ សេវាថែទាំសុខភាព និងការប្រឹក្សាយោបល់ផ្លូវចិត្ត ដែលជួយឱ្យពួកគេផ្តោតលើការសិក្សាដោយគ្មានកង្វល់។ លើសពីនេះទៅទៀត ភីអេសអឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសណ្ឋាគារ ភោជនីយដ្ឋាន និងក្រុមហ៊ុនទេសចរណ៍ឈានមុខគេជាច្រើន ដែលជួយសម្រួលដល់ការដាក់បញ្ចូលសិស្សបញ្ចប់ការសិក្សាទៅក្នុងការងារភ្លាមៗ។ PSE បានដើរតួនាទីយ៉ាងសំខាន់ក្នុងការ ផ្លាស់ប្តូរជីវិតស្ត្រីវ័យក្មេងរាប់ពាន់នាក់ ពីភាពក្រីក្រ និងភាពងាយរងគ្រោះ ទៅជាអ្នកជំនាញដែលមានសមត្ថភាព និងមានការងារល្អ ដែលអាចទ្រទ្រង់ខ្លួនឯង និងក្រុមគ្រួសារបាន។ ចំណែកឯ វិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស (NTTI) គឺជាស្ថាប័នអប់រំសាធារណៈដ៏ធំ និងចំណាស់ជាងគេមួយនៅកម្ពុជា ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ NTTI ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្សដែលមានជំនាញបច្ចេកទេសសម្រាប់គ្រប់វិស័យ រួមទាំងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច។ លើសពីនេះទៀត NTTI ក៏បានផ្តល់វគ្គសិក្សាជាផ្លូវការដែលត្រូវបានទទួលស្គាល់ដោយរដ្ឋាភិបាលកម្ពុជា រួមមាន ជំនាញបដិសណ្ឋារកិច្ច ជំនាញទេសចរណ៍ និងជំនាញចុងភៅ និងការបម្រើអាហារ។ ជំនាញបដិសណ្ឋារកិច្ច រួមបញ្ចូលទាំងការគ្រប់គ្រងសណ្ឋាគារ ភោជនីយដ្ឋាន និងបារ ជាមួយនឹងការសង្កត់ធ្ងន់លើទ្រឹស្តី និងការអនុវត្តផ្សេងៗ។ សាលាក៏ផ្ដល់ការបណ្តុះបណ្តាលលើការគ្រប់គ្រងភ្នាក់ងារទេសចរណ៍ ការរៀបចំកញ្ចប់ដំណើរកម្សាន្ត និងជំនាញជា មគ្គុទ្ទេសក៍ទេសចរណ៍ ដែលជាអាជីពដ៏គួរឱ្យចាប់អារម្មណ៍សម្រាប់និស្សិតដែលមានចំណេះដឹងទូលំទូលាយអំពីវប្បធម៌ និងប្រវត្តិសាស្ត្រខ្មែរផងដែរ។ ចំពោះ ជំនាញចុងភៅ និងការបម្រើអាហារ គឺផ្តោតលើបច្ចេកទេសចម្អិនអាហារ និងការគ្រប់គ្រងផ្ទះបាយតាមស្តង់ដារវិជ្ជាជីវៈ។ ម្យ៉ាងទៀត ដោយសារជាស្ថាប័នរដ្ឋ ថ្លៃសិក្សាមានលក្ខណៈសមរម្យ និងមានជម្រើសអាហារូបករណ៍សម្រាប់សិស្សដែលមានបំណងប្រាថ្នាចង់រៀន ប៉ុន្តែខ្វះខាតលទ្ធភាពផងដែរ។ ហើយគ្រូបង្រៀនភាគច្រើនមានបទពិសោធន៍យូរឆ្នាំក្នុងវិស័យពាក់ព័ន្ធ និងមានការបណ្តុះបណ្តាលបន្ថែមដើម្បីធានាគុណភាពបង្រៀនទៀតផង។ NTTI ក៏បានសហការជាមួយក្រុមហ៊ុន និងសណ្ឋាគារជាច្រើនដើម្បីផ្តល់ឱកាសកម្មសិក្សា និងការងារដល់និស្សិតរបស់ខ្លួនដែរ។ សម្រាប់វិញ្ញាបនបត្រ ឬសញ្ញាបត្រដែលចេញដោយ NTTI ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយដោយនិយោជកទូទាំងប្រទេសកម្ពុជា ដែលបង្កើនឱកាសការងារសម្រាប់និស្សិតបញ្ចប់ការសិក្សា។ សរុបសេចក្តី សាលាបាយ អង្គការភីអេសអឺ និង NTTI គឺជាផ្នែកមួយដ៏សំខាន់នៃប្រព័ន្ធអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា។ ពួកគេបានរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព ជាពិសេសសម្រាប់វិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច។ តាមរយៈការផ្តល់នូវ កម្មវិធីសិក្សាជាក់ស្តែង ជំនាញរឹងមាំ និងការគាំទ្រពេញលេញ ស្ថាប័នទាំងនេះបានជួយដល់និស្សិតរាប់ពាន់នាក់ឱ្យមាន ចំណេះដឹង សមត្ថភាព និងទំនុកចិត្ត សម្រាប់ការប្រកបអាជីពក្នុងវិស័យដែលមានសក្តានុពលនេះ។ ការវិនិយោគលើការអប់រំ និងជំនាញសម្រាប់សិស្សនិស្សិត មិនត្រឹមតែលើកកម្ពស់ជីវភាពរស់នៅរបស់បុគ្គល និងគ្រួសារប៉ុណ្ណោះទេ ថែមទាំងជាកម្លាំងចលករដ៏សំខាន់មួយក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍសង្គមប្រកបដោយចីរភាពផងដែរ។